ការកៀបយកទឹកអំពៅ និងការផលិតស្ករអំពៅ គឺជាមុខរបរប្រពៃណីដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលបានបន្សល់ទុកពីដូនតា។ មុខរបរនេះមិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាកសិករខ្មែរមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងឧស្សាហកម្ម សកម្មភាពនេះនៅតែបន្តមានវត្តមាននៅក្នុងតំបន់ជនបទមួយចំនួនផងដែរ។ មុននឹងឈានដល់ការកៀបយកទឹកអំពៅ និងផលិតស្ករ ប្រជាកសិករត្រូវចាប់ផ្ដើមពីការដាំដុះអំពៅ។ អំពៅ គឺជាដំណាំដែលលូតលាស់បានល្អនៅក្នុងអាកាសធាតុក្តៅសើម និងដីមានជីវជាតិល្អ។ នៅកម្ពុជា តំបន់ដែលសម្បូរទៅដោយការដាំដុះអំពៅមានដូចជា ខេត្តកំពង់ចាម កំពង់ស្ពឺ តាកែវ និងបាត់ដំបង ជាដើម។ ការត្រៀមដី កសិករនឹងភ្ជួររាស់ដីឱ្យបានល្អ រៀបចំរង ឬភ្លឺ ដើម្បីងាយស្រួលក្នុងការដាំដុះ និងបង្ហូរទឹក។ ការដាំ អំពៅត្រូវបានដាំដោយប្រើដើមអំពៅកាត់ជាកំណាត់ៗ ដែលមានភ្នែក ហើយកំណាត់អំពៅទាំងនេះត្រូវបានកប់នៅក្នុងដី ហើយនឹងដុះចេញជាពន្លកថ្មី។ ការថែទាំរួមមានការស្រោចស្រពទឹក ការកម្ចាត់ស្មៅ និងការប្រើប្រាស់ជីធម្មជាតិ ឬគីមី អាស្រ័យលើជម្រើសរបស់កសិករ ដើម្បីធានាបាននូវទិន្នផលខ្ពស់។ ការប្រមូលផល អំពៅជាធម្មតាអាចប្រមូលផលបានបន្ទាប់ពីរយៈពេលប្រហែល ៨ ទៅ ១២ ខែ អាស្រ័យលើពូជ និងលក្ខខណ្ឌអាកាសធាតុ។ ការប្រមូលផលត្រូវបានធ្វើឡើងដោយការកាប់ដើមអំពៅនៅគល់វា។ បន្ទាប់ពីប្រមូលផល អំពៅនឹងត្រូវបាននាំយកទៅកន្លែងកៀបយកទឹក។ ការរៀបចំអំពៅ ដើមអំពៅដែលទើបនឹងកាប់ថ្មីៗ ត្រូវបានលាងសម្អាត ឬបកសម្បកខាងក្រៅចេញ អាស្រ័យលើបច្ចេកទេស និងគុណភាពដែលចង់បាន ដើម្បីកម្ចាត់ភាពកខ្វក់។ ពីអតីតកាល រោងកៀបបុរាណដែលប្រើគោ ឬក្របីអូសទាញ រមូរឈើធំៗពីរ ឬបី គឺជាវិធីសាស្ត្រទូទៅ។ ដើមអំពៅត្រូវបានដាក់បញ្ចូលគ្នារវាងរមូរទាំងនេះ ហើយពេលរមូរវិល វានឹងកៀបយកទឹកចេញ។ ទឹកអំពៅនឹងហូរធ្លាក់ចូលទៅក្នុងធុង ឬពាងដែលត្រៀមទុក។ បច្ចុប្បន្ន ម៉ាស៊ីនកៀបអំពៅដែលដំណើរការដោយម៉ូទ័រមានលក្ខណៈទូទៅជាង ហើយម៉ាស៊ីនទាំងនេះមានប្រសិទ្ធភាពខ្ពស់ និងអាចកៀបអំពៅបានលឿនជាងមុន។ ទឹកអំពៅដែលកៀបបាន នឹងត្រូវបានត្រងតាមរយៈក្រណាត់ស្អាត ឬសំពត់សំណាញ់ ដើម្បីកម្ចាត់កាកសំណល់អំពៅតូចៗ ឬវត្ថុផ្សេងៗដែលអាចធ្លាក់ចូល។ ទឹកអំពៅសុទ្ធអាចយកទៅលក់ជាភេសជ្ជៈស្រស់ ឬបន្តទៅដំណាក់កាលផលិតស្ករ។ សម្រាប់កសិករដែលចង់ផលិតស្ករអំពៅ ពួកគេនឹងបន្តដំណើរការទឹកអំពៅដែលកៀបបាន។ ទឹកអំពៅដែលត្រងរួច ត្រូវបានចាក់ចូលទៅក្នុងខ្ទះដែកធំៗ ឬឆ្នាំង ហើយយកទៅដាំនៅលើភ្លើងក្ដៅខ្លាំង។ ភ្លើងដែលប្រើអាចជាអុស ធ្យូង ឬឧស្ម័ន។ ក្នុងអំឡុងពេលដាំទឹកអំពៅ កសិករត្រូវកូរជាបន្តបន្ទាប់ ដើម្បីការពារកុំឱ្យខ្លោចជាប់បាតឆ្នាំង និងជួយឱ្យទឹកហួតបានលឿន។ ពពុះដែលផុសឡើងលើផ្ទៃទឹក ត្រូវកកូរហើយដងចេញជាបន្តបន្ទាប់ ដើម្បីធានាបាននូវគុណភាពស្ករស្អាត។ ដំណើរការនេះអាចចំណាយពេលច្រើនម៉ោង អាស្រ័យលើបរិមាណទឹកអំពៅ និងកម្ដៅភ្លើង។ នៅពេលដែលទឹកអំពៅហួតអស់មួយផ្នែកធំ វានឹងចាប់ផ្ដើមក្លាយទៅជា រាវខាប់ៗ។ កសិករនឹងបន្តកូររហូតដល់វាចាប់ផ្តើមប្រែពណ៌ទៅជាត្នោតមាស ឬត្នោតចាស់ ហើយចាប់ផ្តើមឡើងគ្រីស្តាល់។ ដំណាក់កាលនេះទាមទារបទពិសោធន៍ និងការសង្កេតខ្ពស់ ដើម្បីកំណត់ចំណុចដែលស្ករបានខាប់ល្មម។ នៅពេលដែលស្ករបានខាប់ល្អ កសិករនឹងដកចេញពីភ្លើង ហើយចាក់វាចូលទៅក្នុងពុម្ពផ្សេងៗ ដូចជាពុម្ពមូល ពុម្ពការ៉េ ឬពុម្ពរូបផ្សេងៗ ឬទុកឱ្យវាត្រជាក់បន្តិច ហើយច្រកចូលទៅក្នុងថង់ ឬកញ្ចប់សម្រាប់លក់។ ស្ករអំពៅដែលបានផលិតរួចជាធម្មតាមានពណ៌ត្នោត ដែលគេហៅថា ស្ករត្នោតអំពៅ ឬ ស្ករក្រហម ខុសពីស្ករត្នោតដែលធ្វើពីទឹកត្នោត។ វាជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារកសិករនៅជនបទ។ ទឹកអំពៅស្រស់ ក៏ជាភេសជ្ជៈដ៏ពេញនិយម និងមានរសជាតិផ្អែមឆ្ងាញ់ ហើយស្ករអំពៅត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចម្អិនអាហារ បង្អែម និងភេសជ្ជៈផ្សេងៗក្នុងផ្ទះបាយខ្មែរ។ ការផលិតស្ករអំពៅ គឺជាការឆ្លុះបញ្ចាំងពីប្រាជ្ញាបុរាណ និងវិធីសាស្ត្រធ្វើកសិកម្មរបស់ដូនតាខ្មែរ។